ត្រាវបំពង ជាអាហារសម្រន់មួយប្រភេទដែលមានរសជាតិប្លែកពីធម្មតា ពេលបំពងវាមានសភាពស្រួយក្រៅ ផុយក្នុង និងមានរសជាតិផ្អែមតិចៗពីត្រាវ។ មើមត្រាវ ម្សៅបំពងស្រួយ ម្សៅអង្ករ អំបិល ស្ករស ទឹកត្រជាក់ល្មម សម្រាប់លាយម្សៅ ប្រេងឆាសម្រាប់បំពងជាគ្រឿងផ្សំ សម្រាប់ធ្វើត្រាវបំពង។ ដំបូងលាយម្សៅបំពងស្រួយ ម្សៅអង្ករ អំបិល ស្ករស ចូលគ្នាជាមួយទឹកបន្តិចរួចកូរឱ្យសព្វក្លាយជាល្បាយរាវល្មម។ បន្ទាប់មក ជ្រលក់ត្រាវដែលហាន់ហើយចូលក្នុងម្សៅលាយ ឱ្យសព្វ។ ពេលបំពងប្រើ កំដៅប្រេងឆាឱ្យក្តៅល្មម ដាក់ត្រាវដែលជ្រលក់ម្សៅហើយចូលបំពងម្តងបន្តិចៗ។ ក្រោយមក បំពងត្រាវ រហូតដល់ត្រាវឡើងពណ៌មាស រួចស្រង់ចេញដាក់លើក្រដាសជូតខ្លាញ់ឱ្យស្រស់ប្រេង។